ការដើរលេងចូលក្លឹប ឬការដើរលេងនៅពេលយប់នៅកម្ពុជា កំពុងតែមានការផ្លាស់ប្តូរការយល់ឃើញបន្តិចម្តងៗ ពីសំណាក់សង្គម និងគ្រួសារ។ សង្គមខ្មែរបច្ចុប្បន្នមានទស្សនៈបើកចំហរជាងមុនចំពោះសកម្មភាពកម្សាន្តពេលរាត្រី ដែលកំពុងក្លាយជាប្រពៃណីថ្មីមួយនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ទីក្រុងធំៗដូចជា ភ្នំពេញ និងសៀមរាប មានសកម្មភាពពេលរាត្រីដ៏រស់រវើក ដែលមានក្លឹប រង្គសាល និងកន្លែងកម្សាន្តជាច្រើន ។ កន្លែងទាំងនេះទាក់ទាញទាំងភ្ញៀវទេសចរ និងប្រជាជនក្នុងស្រុក ជាពិសេស យុវជន ។ ក្លឹប និងបារ លែងត្រូវបានគេចាត់ទុកថាជាកន្លែងអាក្រក់ទាំងស្រុងដូចពីមុនទៀតហើយ ។ មនុស្សជាច្រើនយល់ថាវាជាកន្លែងកម្សាន្ត ការជួបជុំមិត្តភក្តិ ឬសម្រាកលំហែកាយបន្ទាប់ពីការងារ ។ ការកម្សាន្តពេលរាត្រីក៏រួមចំណែកដល់ សេដ្ឋកិច្ច និង ទេសចរណ៍ ផងដែរ ។ ទោះបីជាមានការទទួលស្គាល់កាន់តែច្រើនក៏ដោយ ក៏នៅតែមានការប្រុងប្រយ័ត្នចំពោះបញ្ហាដូចជា សុវត្ថិភាព ការប្រើប្រាស់គ្រឿងស្រវឹងហួសហេតុ និងគ្រឿងញៀនជាដើម ។ សង្គមនៅតែបន្តលើកទឹកចិត្តឲ្យមានសកម្មភាពកម្សាន្តដែលសមស្រប និងប្រកបដោយការមានទំនួលខុសត្រូវ ដើម្បីថែរក្សាការពារ និងសុវត្ថិភាពសាធារណៈ។ ការរងនៃឥទ្ធិពលវប្បធម៌បរទេស ជាពិសេសតន្ត្រី អុីឌីអឹម (EDM) និង ហុីប ហប់ (Hip Hop) ក៏បានរួមចំណែកធ្វើឱ្យការកម្សាន្តពេលរាត្រីកាន់តែមានប្រជាប្រិយភាពក្នុងចំណោមយុវជន ។ ដោយសារនេះហើយបានជាប្រជានជនខ្មែរយើងមួយចំនួនមានការព្រួយបារម្ភបន្តិចបន្តួចពីឪពុកម្តាយចំពោះកូន ។ ការយល់ឃើញរបស់ពួកគាត់ចំពោះការដើរលេងពេលយប់របស់កូនៗ គឺមានលក្ខណៈ ប្រែប្រួល ទៅតាមជំនាន់ គំនិត និងបរិយាកាសគ្រួសារ ។ ឪពុកម្តាយជំនាន់ចាស់ៗមួយចំនួនធំ នៅតែមានទស្សនៈ អភិរក្សនិយម ហើយអាចចាត់ទុកការដើរលេងក្លឹប ឬពេលយប់ថាជាសកម្មភាពដែល មិនសមរម្យ ឬ មិនល្អ ជាពិសេសកូនស្រី ។ ពួកគាត់បារម្ភពីសុវត្ថិភាព កិត្តិយស និងការរងនូវឥទ្ធិពលអាក្រក់ដែលអាចប៉ះពាល់ដល់អនាគតកូន ។ តែបច្ចុប្បន្នមានឪពុកម្តាយមួយចំនួន ជាពិសេសអ្នកដែលរស់នៅទីក្រុង ឬមានគំនិតទូលាយ មានការយល់ដឹង និងទទួលយកបានច្រើនជាងមុន ដោយមានការអនុញ្ញាតឱ្យកូនៗទៅលេងបាន ប៉ុន្តែនៅតែមាន ការកំណត់ ពេលវេលា ការណែនាំ និង ការតាមដាន ដើម្បីធានាសុវត្ថិភាព ។ ពួកគេយល់ថាការហាមឃាត់ទាំងស្រុងអាចធ្វើឱ្យកូនៗលួចលាក់ធ្វើសកម្មភាពទាំងនោះដោយគ្មានការគ្រប់គ្រងត្រឹមត្រូវ ។ ផ្ទុយទៅវិញ ឪពុកម្ដាយមួយចំនួន ជាពិសេសជំនាន់មុនៗ នៅតែមានទស្សនៈតឹងរ៉ឹងចំពោះការដើរលេងពេលយប់ ។ ពួកគេមានការបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពកូនៗ ដោយខ្លាចមានគ្រោះថ្នាក់ ការបំពាន ការប្រើប្រាស់គ្រឿងញៀន ឬការប្រព្រឹត្តខុសឆ្គងផ្សេងៗ ។ ការបារម្ភទាំងនេះជួនកាលកើតចេញពីបទពិសោធន៍ផ្ទាល់ខ្លួន ឬការយល់ឃើញពីករណីអវិជ្ជមានដែលកើតមានក្នុងសង្គមផងដែរ ។ ការដើរលេងក្លឹប ឬពេលយប់នៅកម្ពុជា ត្រូវបានទទួលស្គាល់កាន់តែទូលំទូលាយថាជារឿងធម្មតា នៅក្នុងបរិបទសង្គមសម័យទំនើប ជាពិសេសនៅតាមទីប្រជុំជន ។ តែយ៉ាងណាក៏ដោយនៅតែមាន គម្លាតនៃទស្សនៈ រវាងមនុស្សជំនាន់ចាស់ និងជំនាន់ថ្មី ក៏ដូចជារវាងសង្គមទីក្រុង និងជនបទ ។ ទោះជាយ៉ាងណា ក្តីបារម្ភចម្បងរបស់ឪពុកម្តាយនៅតែផ្តោតលើ សុវត្ថិភាពផ្ទាល់ខ្លួន ការជៀសវាងពី គ្រឿងញៀន និង អំពើហិង្សា និងការរក្សា កិត្តិយសគ្រួសារ ។ ការដើរលេងចូលក្លឹប ឬការដើរលេងនៅពេលយប់នៅកម្ពុជាលែងជារឿងដែលមិនសមរម្យទាំងស្រុងទៀតហើយ ប៉ុន្តែវាស្ថិតនៅក្រោម ការយល់ឃើញខុសៗគ្នា អាស្រ័យលើបុគ្គល ជំនាន់ និងបរិយាកាសសង្គម ។ វាជាសកម្មភាពដែលត្រូវបានទទួលស្គាល់កាន់តែច្រើនថាជាផ្នែកមួយនៃជីវិតសម័យទំនើប ជាពិសេសក្នុងចំណោមយុវជន ។